ការឈានជើងចូលក្នុងពិភពនៃបច្ចេកវិទ្យាឌីជីថលគឺជាការបើកទំព័រថ្មីមួយសម្រាប់យុវជនខ្មែរគ្រប់រូបដែលមានបំណងចង់បញ្ចេញនូវសមត្ថភាពផ្នែកច្នៃប្រឌិត។ ជំនាញផ្នែកគំនូរជីវចលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន តាមរយៈការរីកចម្រើននៃវិស័យផ្សព្វផ្សាយ។ ការរៀនប្រើប្រាស់ឧបករណ៍បច្ចេកទេសក្នុងកម្មវិធីកុំព្យូទ័រតម្រូវឱ្យយើងមានការអត់ធ្មត់ខ្ពស់ និង ការយកចិត្តទុកដាក់បំផុតដើម្បីបង្កើតរូបភាពដែលមានចលនា។ ចំណេះដឹងដែលទទួលបានពីការសិក្សានេះនឹងក្លាយជាអាវុធដ៏មានសារៈសំខាន់សម្រាប់ការកសាងអាជីពនៅក្នុងវិស័យកម្សាន្ត ឬ ពាណិជ្ជកម្មនានា។ ដំណើរនៃការយល់ដឹងអំពីកម្មវិធីរចនាគឺជាការផ្សារភ្ជាប់គ្នារវាងទេពកោសល្យពីកំណើតជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបឱ្យដើរទន្ទឹមគ្នា។ ជំហានដំបូងនៃមេរៀនគឺការស្វែងយល់អំពីចំណុចប្រទាក់របស់កម្មវិធី ដើម្បីឱ្យយើងងាយស្រួលក្នុងការទាញយកឧបករណ៍មកប្រើប្រាស់។ សិស្សានុសិស្សត្រូវរៀនគូររូបរាងមូលដ្ឋានឱ្យបានស្ទាត់ជំនាញជាមុនសិន ទើបអាចឈានទៅដល់ការបង្កើតតួអង្គដែលស្មុគស្មាញបាន។ ការកំណត់ចលនាឱ្យមានភាពរស់រវើកទៅតាមធម្មជាតិគឺជាចំណុចស្នូល នៃ ការងារផលិតគំនូរជីវចលឱ្យមានភាពទាក់ទាញ។ បច្ចេកទេសនៃការប្រើប្រាស់ពន្លឺនិងស្រមោលជួយធ្វើឱ្យរូបភាពដែលយើងបានបង្កើតឡើងមានលក្ខណៈដូចទៅនឹងរូបភាពពិតៗ។ យើងត្រូវចេះរៀបចំឆាកក្រោយឱ្យមានភាពស៊ីសង្វាក់គ្នាទៅនឹងសកម្មភាពរបស់តួអង្គ ដើម្បីឱ្យសាច់រឿងទាំងមូលមានអត្ថន័យជ្រាលជ្រៅ។ ការរៀនបង្កើតឆ្អឹងឱ្យតួអង្គគឺជាការងារដែលត្រូវការភាពហ្មត់ចត់បំផុត ពីព្រោះវាជាអ្នកបញ្ជាលើរាល់ចលនាដែលកើតឡើង។ នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានសាលាបណ្តុះបណ្តាលជំនាញនេះកាន់តែច្រើនឡើង ដែលផ្តល់ឱកាសឱ្យយុវជនបានសិក្សាស្វែងយល់។ អ្នករចនាគ្រប់រូបត្រូវតែតាមដាននូវការវិវឌ្ឍថ្មីៗនៃបច្ចេកវិទ្យាជានិច្ច កុំឱ្យមានការដើរថយក្រោយបើធៀបទៅនឹងបណ្តាប្រទេសជិតខាង។ ការដកស្រង់បទពិសោធន៍ពីអ្នកជំនាញជំនាន់មុនគឺជាវិធីសាស្ត្រដ៏ល្អបំផុត ក្នុងការកែលម្អរាល់ចំណុចខ្វះខាតដែលយើងមាន។ ការអនុវត្តផ្ទាល់ជារៀងរាល់ថ្ងៃលើកិច្ចការតូចៗនឹងជួយឱ្យយើងកាន់តែមានភាពរហ័សរហួននៅពេលប្រើប្រាស់កុំព្យូទ័រ។ មេរៀនអំពីការបញ្ចូលពណ៌តម្រូវឱ្យយើងយល់ដឹងពីអារម្មណ៍នៃពណ៌នីមួយៗ ឬ ផលប៉ះពាល់របស់វាទៅលើអារម្មណ៍របស់អ្នកទស្សនា។ ការរៀបចំសាច់រឿងឱ្យមានលក្ខណៈខ្មែរគឺជាការចូលរួមចំណែកលើកស្ទួយវប្បធម៌ជាតិ តាមរយៈការរចនាម៉ូដសម្លៀកបំពាក់ និង ប្រាសាទបុរាណ។ កិច្ចសហការជាក្រុមគឺជាកត្តាមិនអាចខ្វះបានឡើយ គឺ វាជួយឱ្យការផលិតវីដេអូដែលមានរយៈពេលវែងអាចសម្រេចទៅបានតាមផែនការ។ ការយល់ដឹងពីល្បឿននៃចលនានីមួយៗជួយឱ្យតួអង្គមិនមានសភាពរឹងកំព្រឹស ឬ មើលទៅមិនសមសួនតាមបែបបច្ចេកទេស។ យើងគួរតែចេះច្នៃប្រឌិតនូវអ្វីដែលថ្មីប្លែកពីគេ ដើម្បីបង្កើតជាអត្តសញ្ញាណផ្ទាល់ខ្លួននៅក្នុងពិភពសិល្បៈឌីជីថលដ៏ធំធេងនេះ។ ការប្រើប្រាស់សំឡេងបញ្ចូលគ្នាជាមួយរូបភាពចលនាធ្វើឱ្យទស្សនិកជនមានអារម្មណ៍ជក់ចិត្តដិតអារម្មណ៍ទៅលើសាច់រឿងដែលកំពុងទស្សនា។ កំហុសឆ្គងដែលកើតឡើងក្នុងអំឡុងពេលអនុវត្តគឺជាមេរៀនដ៏មានតម្លៃ ដែលជួយឱ្យយើងមិនដើរជាន់ដានចាស់នៅពេលក្រោយ។ ការសិក្សាអំពីទ្រឹស្តីនៃចលនាទាំងដប់ពីរចំណុចគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អ្នកចង់ក្លាយជាអ្នកជំនាញពិតប្រាកដ។ កម្មវិធីនីមួយៗមានភាពខ្លាំងរៀងៗខ្លួន ដូច្នេះយើងត្រូវជ្រើសរើសប្រើប្រាស់វាឱ្យស្របទៅតាមតម្រូវការនៃគម្រោងនីមួយៗ។ យុវជនគួរតែចំណាយពេលទំនេរឱ្យបានច្រើនក្នុងការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីស្វែងរកបច្ចេកទេសរចនាប្លែកៗពីជុំវិញពិភពលោក។ ការបង្កើតចលនាទឹក ឬខ្យល់បក់ត្រូវប្រើប្រាស់ការគណនាឱ្យបានច្បាស់លាស់ ទើបមើលទៅឃើញមានភាពរលូនល្អនិងមិនទាក់។ ការងារនេះមិនត្រឹមតែផ្អែកលើបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងទាមទារនូវបេះដូងស្រឡាញ់សិល្បៈយ៉ាងពិតប្រាកដផងដែរ។ ការចេះគ្រប់គ្រងពេលវេលាឱ្យបានល្អនឹងជួយឱ្យអ្នករចនាអាចបញ្ចប់ការងារតាមកាលកំណត់ដែលក្រុមហ៊ុនបានដាក់ជូន។ ការនាំយកសាច់រឿងព្រេងនិទានខ្មែរមកច្នៃជាគំនូរជីវចលទំនើបគឺជាគំនិតដ៏អស្ចារ្យ ក្នុងការអប់រំក្មេងៗជំនាន់ក្រោយឱ្យស្គាល់ប្រវត្តិសាស្ត្រ។ កម្រិតនៃភាពច្បាស់នៃរូបភាពអាស្រ័យទៅលើសមត្ថភាពរបស់កុំព្យូទ័រ និង ការចេះកំណត់តម្លៃក្នុងកម្មវិធីឱ្យបានត្រឹមត្រូវបំផុត។ ការរៀនពីរបៀបនាំចេញឯកសារវីដេអូឱ្យមានគុណភាពខ្ពស់គឺជាជំហានចុងក្រោយដែលមិនអាចធ្វេសប្រហែសបានឡើយ។ អ្នកជំនាញខាងគំនូរជីវចលដែលមានសមត្ថភាពខ្ពស់តែងតែទទួលបានការផ្តល់ជូនប្រាក់ខែក្នុងកម្រិតមួយដែលគួរឱ្យពេញចិត្ត។ ការជម្នះរាល់ការលំបាកក្នុងពេលសិក្សានឹងនាំមកនូវភាពជោគជ័យ និង កិត្តិយសសម្រាប់ខ្លួនឯងព្រមទាំងក្រុមគ្រួសារទាំងមូល។ ការចាប់យកជំនាញផ្នែកកម្មវិធីគំនូរជីវចលគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតសម្រាប់អ្នកដែលចង់អភិវឌ្ឍខ្លួនក្នុងសម័យកាលនេះ។ ការខិតខំប្រឹងប្រែងរៀនសូត្រដោយមិនបោះបង់នឹងធ្វើឱ្យក្តីសុបិនដែលចង់ក្លាយជាអ្នកផលិតខ្សែភាពយន្តល្បីឈ្មោះក្លាយជាការិត។ ទោះបីជាការចាប់ផ្តើមដំបូងមានភាពស៊ាំញ៉ាំបន្តិចមែន ប៉ុន្តែលទ្ធផលដែលទទួលបានពីការច្នៃប្រឌិតគឺពិតជាមានតម្លៃលើសពីការស្មាន។ សូមឱ្យយុវជនខ្មែរគ្រប់រូបបន្តការតស៊ូក្នុងការសិក្សាជំនាញបច្ចេកវិទ្យាថ្មីៗ ដើម្បីចូលរួមចំណែកកសាងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ អនាគតនៃវិស័យឌីជីថលក្នុងប្រទេសកម្ពុជានឹងកាន់តែរុងរឿង ប្រសិនបើយើងមានធនធានមនុស្សដែលមានចំណេះដឹងពិតប្រាកដលើផ្នែកនេះ។ ការរៀបចំផែនការមុនពេលចាប់ផ្តើមគូររូបរាងគឺជាគន្លឹះដែលជួយឱ្យយើងមិនខាតបង់ពេលវេលាច្រើននៅពេលកែសម្រួលការងារ។ សិស្សានុសិស្សគួរតែព្យាយាមយល់ដឹងអំពីចង្វាក់នៃដង្ហើមរបស់តួអង្គ ដើម្បីឱ្យរូបភាពដែលបញ្ចេញមកមានភាពរស់រវើកដូចមនុស្សពិត។ ការជ្រើសរើសទំហំនៃផ្ទាំងការងារឱ្យបានត្រឹមត្រូវតាំងពីដំបូង គឺ វាជួយសម្រួលដល់ការនាំចេញវីដេអូទៅកាន់បណ្តាញសង្គមផ្សេងៗ។ យុវជនខ្មែរយើងអាចប្រើប្រាស់គំនូរជីវចលជាឧបករណ៍សម្រាប់អប់រំអំពីបញ្ហាបរិស្ថាន ឬ ការថែរក្សាអនាម័យក្នុងសហគមន៍។ ការប្រើប្រាស់ស្រទាប់ការងារឱ្យមានរបៀបរៀបរយនឹងធ្វើឱ្យអ្នកដទៃងាយស្រួលក្នុងការជួយកែសម្រួលបន្តក្នុងករណីមានការងារក្រុម។ ការសិក្សាអំពីកាយវិការរបស់សត្វផ្សេងៗជួយឱ្យអ្នកច្នៃប្រឌិតអាចបង្កើតចលនារបស់សត្វនៅក្នុងរឿងបានយ៉ាងស្ទាត់ជំនាញ។ បច្ចេកទេសនៃការទាញរូបភាពឱ្យយឺតឬលឿនគឺជាសិល្បៈមួយដែលធ្វើឱ្យសកម្មភាពវាយតប់ ឬ ការរត់មើលទៅមានភាពរំជើបរំជួល។ ការដំឡើងកម្មវិធីបន្ថែមចូលទៅក្នុងកម្មវិធីដើមអាចជួយឱ្យការងារដែលធ្លាប់តែស្មុគស្មាញប្រែមកជាមានភាពងាយស្រួលជាងមុន។ ការចេះសង្កេតមើលពិភពលោកជុំវិញខ្លួននឹងផ្តល់ជាគំនិតថ្មីៗសម្រាប់ការរចនាឆាក និង ផ្ទៃខាងក្រោយនៃសាច់រឿងឱ្យប្លែកភ្នែក។ ការកំណត់ចំណុចកណ្តាលនៃវត្ថុនីមួយៗត្រូវធ្វើឡើងដោយហ្មត់ចត់បំផុត ដើម្បីឱ្យការបង្វិលរូបភាពមានភាពត្រឹមត្រូវតាមបច្ចេកទេស។ យើងមិនគួរមានការស្ទាក់ស្ទើរក្នុងការសាកល្បងប្រើប្រាស់ឧបករណ៍ថ្មីៗដែលកម្មវិធីបានធ្វើបច្ចុប្បន្នភាពមកនោះឡើយ។ ការរក្សាទុកឯកសារជាប្រចាំក្នុងកំឡុងពេលធ្វើការគឺជាទម្លាប់ដ៏ល្អបំផុត ដើម្បីការពារការបាត់បង់ទិន្នន័យដោយសារបញ្ហាអគ្គិសនី។ ការរៀនអំពីរបៀបប្រើប្រាស់ប៊ិចឌីជីថលនឹងជួយឱ្យការគូររូបក្នុងកុំព្យូទ័រមានភាពរលូន និង មានអារម្មណ៍ដូចការគូរលើក្រដាស។ ប្រសិនបើយើងចង់ឱ្យតួអង្គមានភាពលេចធ្លោ យើងត្រូវចេះប្រើប្រាស់បច្ចេកទេសព្រិលនៅផ្នែកខាងក្រោយនៃរូបភាព។ ការបង្កើតចលនាបបូរមាត់ឱ្យត្រូវទៅនឹងពាក្យសម្តីគឺជាការងារដែលទាមទារការផ្ទៀងផ្ទាត់សំឡេង និង រូបភាពឱ្យស៊ីគ្នា។ ទីផ្សារនៃខ្សែភាពយន្តគំនូរជីវចលនៅក្នុងតំបន់អាស៊ីកំពុងតែត្រូវការអ្នកជំនាញដែលមកពីប្រទេសកម្ពុជាបន្ថែមទៀត។ ការចូលរួមក្នុងសិក្ខាសាលាផ្សេងៗដែលទាក់ទងនឹងបច្ចេកវិទ្យាគឺជាឱកាសមាសក្នុងការបង្កើតទំនាក់ទំនង ឬ ស្វែងរកការងារ។ អ្នកដែលចេះប្រើប្រាស់កម្មវិធីច្រើនប្រភេទក្នុងពេលតែមួយនឹងមានអាទិភាពខ្ពស់ក្នុងការជ្រើសរើសបុគ្គលិកពីសំណាក់ក្រុមហ៊ុនធំ។ ការបណ្តុះស្មារតីច្នៃប្រឌិតតាំងពីនៅក្មេងតាមរយៈការគូរគំនូរនឹងក្លាយជាគ្រឹះដ៏សំខាន់សម្រាប់ការរៀនកម្មវិធីទំនើបៗ។ ការរៀបចំកន្លែងធ្វើការឱ្យមានផាសុកភាពនិងពន្លឺគ្រប់គ្រាន់ជួយឱ្យការរៀនសូត្ររបស់យើងកាន់តែមានប្រសិទ្ធភាពខ្ពស់។ សិល្បៈនៃការបញ្ចេញមតិយោបល់ក្នុងក្រុមការងារ គឺ ជាការបើកចិត្តឱ្យទូលាយដើម្បីស្វែងរកចំណុចល្អបំផុតសម្រាប់សមិទ្ធផលរួម។ ការចេះប្រើប្រាស់មុខងារបញ្ជាដោយគ្រាប់ចុចលើក្តារចុចនឹងជួយបង្កើនល្បឿននៃការធ្វើការងារឱ្យបានឆាប់រហ័សបំផុត។ ការរៀនសូត្រមិនមែនបញ្ចប់ត្រឹមតែក្នុងសាលាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាដំណើរការនៃការស្វែងយល់ពេញមួយជីវិត។ ការតស៊ូព្យាយាមកែប្រែចំណុចខ្វះខាតក្នុងគំនូរជីវចលរបស់ខ្លួននឹងធ្វើឱ្យស្នាដៃបន្ទាប់កាន់តែមានគុណភាពគួរឱ្យភ្ញាក់ផ្អើល។ ការរៀនប្រើកម្មវិធីគំនូរជីវចលតម្រូវឱ្យយើងចេះបន្ស៊ីពណ៌ក្តៅ និង ពណ៌ត្រជាក់ឱ្យមានសោភ័ណភាពដើម្បីទាក់ទាញភ្នែកអ្នកទស្សនានៅក្នុងសហគមន៍។ ការបញ្ចូលវប្បធម៌រស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរទៅក្នុងរឿងនឹងធ្វើឱ្យស្នាដៃនោះកាន់តែមានភាពជិតស្និទ្ធជាមួយមហាជន។ ការសិក្សាអំពីមុំកាមេរ៉ាជួយឱ្យយើងអាចបង្ហាញពីអារម្មណ៍ភ័យខ្លាចឬសប្បាយរីករាយរបស់តួអង្គបានយ៉ាងច្បាស់។ អ្នករចនាដ៏ពូកែមិនមែនជាអ្នកដែលប្រើកម្មវិធីបានស្ទាត់តែម្យ៉ាងទេ ប៉ុន្តែគឺជាអ្នកដែលចេះដោះស្រាយបញ្ហាបានល្អ។ ការយល់ដឹងពីច្បាប់រក្សាសិទ្ធិនៃរូបភាពនិងសំឡេងគឺជាចំណេះដឹងដែលអ្នកផលិតគ្រប់រូបត្រូវតែយល់ដឹងជាដាច់ខាត។ ការបង្កើតចលនាពពកហោះឬភ្លៀងធ្លាក់ជួយបង្កើនបរិយាកាសនៅក្នុងសាច់រឿងឱ្យកាន់តែមានភាពជក់ចិត្ត។ ការរៀនពីរបៀបសន្សំទំហំឯកសារដោយមិនឱ្យបាត់បង់គុណភាពរូបភាពគឺជាបច្ចេកទេសដ៏សំខាន់សម្រាប់អ្នកជំនាញ។ ការផ្តល់តម្លៃលើស្នាដៃដែលបានបង្កើតឡើងនឹងលើកទឹកចិត្តឱ្យយើងមានកម្លាំងចិត្តក្នុងការបង្កើតអ្វីដែលថ្មីបន្តទៀត។ ការអនុវត្តការងារដោយភាពស្មោះត្រង់និងមិនចម្លងស្នាដៃអ្នកដទៃគឺជាសីលធម៌វិជ្ជាជីវៈដែលយើងត្រូវប្រកាន់ខ្ជាប់។ សមត្ថភាពក្នុងការនិទានរឿងតាមរយៈរូបភាពចលនាគឺជាអំណាចមួយដែលអាចផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្សក្នុងសង្គមបាន។ ការសិក្សាកម្មវិធីរចនាគំនូរជីវចលគឺជាការវិនិយោគលើចំណេះដឹងដែលនឹងផ្តល់ផលតបស្នងយ៉ាងច្រើននៅថ្ងៃអនាគត។ សូមឱ្យការខិតខំប្រឹងប្រែងរបស់អ្នកក្នុងថ្ងៃនេះក្លាយជាគ្រាប់ពូជដ៏ល្អសម្រាប់ការរីកលូតលាស់នៃវិស័យសិល្បៈឌីជីថលខ្មែរ។ យើងម្នាក់ៗមានសក្តានុពលមិនចេះរីងស្ងួតក្នុងការច្នៃប្រឌិតអ្វីដែលអស្ចារ្យសម្រាប់បម្រើឱ្យផលប្រយោជន៍នៃមនុស្សជាតិ។ ការចេះបត់បែនតាមបច្ចេកវិទ្យាថ្មីៗនឹងជួយឱ្យអ្នករចនារក្សាបាននូវគុណតម្លៃនៃស្នាដៃរបស់ខ្លួននៅក្នុងសម័យកាលឌីជីថល។ ការតាំងចិត្តខ្ពស់ក្នុងការរៀនសូត្រគឺជាពន្លឺបំភ្លឺផ្លូវទៅកាន់ភាពជោគជ័យដ៏ត្រចះត្រចង់ គឺ ដើម្បីកសាងអនាគតដ៏រឹងមាំសម្រាប់ខ្លួនឯង និង សង្គមជាតិ។